ផ្លែអំពិល ជាផ្លែឈើដែលពេញនិយមមួយនៅកម្ពុជា ដោយសារវាមានរសជាតិជូរអែមឆ្ងាញ់ ហើយអាចយកទៅកែច្នៃជាអាហារ និងបង្អែមជាច្រើនប្រភេទ។ ផ្លែអំពិលមានដាំដុះនៅទូទាំងប្រទេស ហើយជាផ្នែកមួយនៃមុខម្ហូបប្រពៃណីខ្មែរ។ ផ្លែអំពិលមានភាពពេញនិយមខ្លាំងក្នុងចំណោមប្រជាជនខ្មែរ ដោយសារតែវាមានលក្ខណៈពិសេសជាច្រើនដែលទាក់ទាញអ្នកបរិភោគ។ ហេតុផលសំខាន់ៗរួមមាន ផ្លែអំពិលមានរសជាតិឆ្ងាញ់ប្លែក ជូរលាយផ្អែម ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយជាពិសេសពេលអាកាសធាតុក្តៅ។ រសជាតិដ៏ប្លែកនេះធ្វើឲ្យវាជាជម្រើសល្អសម្រាប់ញ៉ាំលេង ឬលាយក្នុងម្ហូប។ ផ្លែអំពិលមានប្រយោជន៍សុខភាពច្រើន ព្រោះវាផ្ទុកទៅដោយ វីតាមីន C ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ ដោយសារដើមអំពិលមានដាំដុះទូទាំងប្រទេស វាមានតម្លៃថោក ហើយងាយស្រួលរកទិញនៅគ្រប់ទីផ្សារ។ ផ្លែអំពិលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការចម្អិនម្ហូបខ្មែរប្រពៃណីជាច្រើនមុខដូចជា សម្លរម្ជូរអំពិល ឬ ឆាគ្រឿងសមុទ្រ ដែលធ្វើឲ្យវាកាន់តែមានសារៈសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ។ ជាទូទៅ គេអាចចាត់ទុក រដូវប្រាំងពីខែវិច្ឆិកា ដល់ខែមេសា ជារដូវកាលផ្លែអំពិល។ នៅរដូវនេះ ផ្លែអំពិលមានរសជាតិផ្អែមជាងធម្មតា។ ផ្លែអំពិល ជាផ្លែឈើដ៏សម្បូរប្រយោជន៍ដែលប្រជាជនខ្មែរបានយកទៅកែច្នៃជាអាហារជាច្រើនប្រភេទ ទាំងម្ហូបប្រចាំថ្ងៃ និងបង្អែម។ រសជាតិជូរអែមរបស់វាធ្វើឲ្យមុខម្ហូបទាំងនោះកាន់តែមានរសជាតិឆ្ងាញ់ប្លែក។ ការកែច្នៃផ្លែអំពិលទុំគេអាចធ្វើជាបង្អែមអំពិលដោយយកសាច់អំពិលទុំទៅបុកជាមួយស្ករ និងអំបិល រួចយកទៅហាលថ្ងៃឲ្យស្ងួត។ គេអាចយកអំពិលទុំទៅលាយជាមួយស្ករ ទឹកត្រី និងគ្រឿងផ្សំផ្សេងទៀតដើម្បីធ្វើជាទឹកជ្រលក់សម្រាប់ញ៉ាំជាមួយម្ហូបដូចជា ក្បាលជ្រូកអាំង ឬ សាច់អាំង។ គេយកផ្លែអំពិលទុំទៅធ្វើជាម្ហូបដូចជា សម្លរម្ជូរអំពិល ឆាក្ដាម ឬ ឆាគ្រឿងសមុទ្រ។ រីឯផ្លែអំពិលខ្ចីក៏អាចយកទៅធ្វើជា ម្ជូរអំពិល សម្រាប់ញ៉ាំជាមួយបាយផងដែរ។ លើសពីនេះ គេក៏អាចញាំអំពិលខ្ចីជាមួយអំបិលម្ទេសដែរ។ គេយកផ្លែអំពិលចាស់ទៅធ្វើជា ជ្រក់អំពិល ដែលមានរសជាតិជូរអែមឆ្ងាញ់។ បុកអំពិលខ្ចីជាមួយត្រីអាំងជាមុខម្ហូបមួយដែលឆ្ងាញ់ខ្លាំង។ បុកអំពិលខ្ចីជាមួយប្រហុកសាច់ជាមុខម្ហូបដែលញាំផ្ទាប់ជាមួយអន្លក់ដូចជាត្រកួន ត្រសក់ ពពាយជាដើម។